ការបម្រើជាតិ និងកម្មវិធីបណ្តុះបណ្តាលជួយនាំយកយុវជនកម្ពុជាពីតំបន់ផ្សេងៗឱ្យស្គាល់គ្នា។ អ្នកចូលរួមជួបមនុស្សថ្មីៗដែលគេមិនធ្លាប់ស្គាល់ពីមុន។ ការរស់នៅ រៀន និងធ្វើការជាមួយគ្នាបង្កើតចំណងមិត្តភាពរឹងមាំ។ គេមានគោលបំណងដូចគ្នា គឺគោរពតាមវិន័យ និងធ្វើការងារជាក្រុម។ ទម្លាប់ប្រចាំថ្ងៃដូចជា ការហ្វឹកហ្វឺនរាងកាយ វគ្គសិក្សា និងភារកិច្ចជាក្រុម បង្កើតឱ្យមានសាមគ្គីភាព។ អ្នកចូលរួមលើកទឹកចិត្តគ្នាទៅវិញទៅមកនៅពេលលំបាក និងនឿយហត់។ ការចែករំលែកទុក្ខលំបាក និងភាពជោគជ័យជួយបង្កើតទំនុកចិត្តដ៏ជ្រាលជ្រៅ។ ក្នុងវប្បធម៌កម្ពុជា មិត្តភាពបែបនេះត្រូវបានគេចាត់ទុកថា “បងប្អូនក្នុងការបម្រើជាតិ”។ ក្នុងអំឡុងពេលបណ្តុះបណ្តាល គេរៀនពឹងពាក់គ្នាទៅវិញទៅមកសម្រាប់ការគាំទ្រ។ ការងារជាក្រុមបង្រៀនអំពីការសហការ និងការយល់ចិត្តគ្នា។ មិត្តភាពកើតឡើងដោយស្វ័យប្រវត្តិតាមរយៈបទពិសោធន៍ និងការលំបាករួមគ្នា។ ក្នុងអំឡុងពេលនៃថ្ងៃហ្វឹកហាត់ដ៏យូរ ការសើច និងការសន្ទនាគ្នាធ្វើឱ្យអារម្មណ៍ពួកគេស្រស់ស្រាយ បំបាត់ការនឿយហត់។ ពួកគេតែងតែចែករំលែកអាហារ រឿងរ៉ាវ និងការចងចាំល្អៗជាមួយគ្នា បន្ទាប់ពីចប់ម៉ោងហ្វឹកហាត់។ ពេលវេលាសាមញ្ញបែបនេះធ្វើឲ្យចំណងមិត្តភាពរបស់ពួកគេកាន់តែរឹងមាំ។ កម្មវិធីបណ្តុះបណ្តាកម្ពុជាផ្តោតលើវិន័យ ប៉ុន្តែក៏លើសាមគ្គីភាពផងដែរ។ មិត្តភក្តិជួយលួងលោមគ្នា និងកម្សាន្តចិត្តគ្នាពេលនឹកផ្ទះ ឬនឿយហត់។ ពួកគេចែករំលែកដំបូន្មាន ការជម្រុញ និងលើកទឹកចិត្តក្នុងអំឡុងពេលការងារដ៏លំបាក។ ស្មារតីការងារជាក្រុមក្លាយជាដើមចមនៃមោទនភាពសម្រាប់អ្នកចូលរួមជាច្រើន។ មនុស្សជាច្រើននិយាយថា ពួកគេមិនបានទទួលតែជំនាញទេ ប៉ុន្តែបានរកឃើញមិត្តភាពមួយដ៏ល្អផងដែរ។ ក្រោយពេលចប់វគ្គហ្វឹកហាត់ មិត្តភក្តិទាំងនេះតែងតែទាក់ទងគ្នាតាមបណ្តាញសង្គម។ អ្នកខ្លះថែមទាំងបានទៅលេងស្រុកកំណើតគ្នាទៅវិញទៅមកក្នុងពេលឈប់សម្រាកទៀតផង។ មិត្តភាពនោះនៅតែបន្តរីកចម្រើន ទោះបីគេបានបញ្ចប់វគ្គបណ្តុះបណ្ដាលរៀងៗខ្លួនក៏ដោយ។។ ចំណងមិត្តភាពទាំងនេះអាចជំរុញឲ្យមានការសហការនាពេលអនាគតក្នុងការងារ ឬសហគមន៍។ ពេលមិត្តម្នាក់ទទួលបានជោគជ័យ មិត្តផ្សេងទៀតមានមោទនភាព និងគាំទ្រ។ ប្រជាជនកម្ពុជាចាត់ទុកមិត្តភាពបែបនេះថាជានិមិត្តសញ្ញានៃសាមគ្គីភាពជាតិ។ មិត្តភាពដែលកើតពីវិន័យ និងការងារជាក្រុម អាចនឹងបន្តយូរអង្វែង។ ការចែករំលែកទុក្ខលំបាក និងភាពសប្បាយរីករាយក៏បង្កើតអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានផងដែរ។ អ្នកចូលរួមមានអារម្មណ៍ដូចជាផ្នែកនៃគ្រួសារធំមួយក្នុងអំឡុងពេលចូលរួមកម្មវិធីបណ្ដុះបណ្ដាល។ នៅក្នុងការបម្រើជាតិនៅកម្ពុជា ការងារជាក្រុមបង្រៀនអំពីសមភាព និងសាមគ្គីភាព។ សមាជិកគ្រប់រូបរៀនគោរពមតិគ្នា និងទទួលស្គាល់ពួកគេមានចំណុចខ្លាំងផ្សេងៗគ្នា។ ភាពជោគជ័យជាក្រុមធ្វើឲ្យមិត្តទាំងអស់កាន់តែជិតស្និទ្ធ។ បទពិសោធន៍ទាំងនេះបង្កើតស្មារតីទំនួលខុសត្រូវ និងសាមគ្គីភាព។ អ្នកខ្លះជួបគ្នាឡើងវិញបន្ទាប់ពីច្រើនឆ្នាំ ហើយនឹកឃើញអតីតកាលដែលមានជាមួយគ្នាដោយមោទនភាព។ មិត្តភាពដែលបានបង្កើតឡើងដោយការលំបាកគឺស្ថិតក្នុងចំណោមមិត្តភាពដ៏រឹងមាំបំផុត។ វាធ្វើឲ្យពួកគេនឹកចាំពីភាពក្លាហាន ការសហការ និងការលះបង់ផ្ទាល់ខ្លួន។ ការបម្រើជាតិ ឬវគ្គបណ្តុះបណ្ដាលបានអនុញ្ញាតិឱ្យយុវជនកម្ពុជាជាច្រើនកសាងមិត្តភាពល្អៗ។